ការមិនទទួលទានអាហារដែលគេឱ្យក្នុងពេលមានជម្លោះព្រោះខ្លាចអំពើអាបធ្មប់ឬការដាក់ថ្នាំពុលតាមផ្លូវងងឹតគឺជាជំនឿតាំងពីបុរាណមក។ តាមទម្លាប់ចាស់បុរាណខ្មែរយើងតែងតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការហូបចុកក្នុងកាលៈទេសៈដែលមានភាពរកាំរកូសជាមួយគ្នា។ មនោសញ្ចេតនាមិនល្អរវាងបុគ្គល និងបុគ្គលអាចបង្កជាកំហឹងដែលឈានទៅដល់ការចង់ព្យាបាទគ្នាទៅវិញទៅមកតាមរយៈចំណីអាហារ។ ការរក្សាសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តគឺជាអាទិភាពចម្បងដែលធ្វើឱ្យមនុស្សម្នាក់ៗសម្រេចចិត្តបដិសេធនូវរាល់ការផ្តល់ឱ្យក្នុងពេលខឹងសម្បារ។ សេចក្តីសង្ស័យលើចិត្តមនុស្សដែលកំពុងតែឆេះឈួលដោយភ្លើងកំហឹងបានក្លាយជាមូលដ្ឋានគ្រឹះនៃមន្ទិលសង្ស័យចំពោះរបស់ស៊ីផឹកទាំងឡាយ។ រឿងរ៉ាវនៃការដាក់អំពើអាបធ្មប់ឬការសូត្រមន្តអាគមលើម្ហូបអាហារត្រូវបានគេជឿថាអាចកើតមានឡើងនៅពេលភាគីម្ខាងទៀតមានបំណងអាក្រក់។ មនុស្សភាគច្រើនតែងតែយល់ថាអាហារដែលផ្តល់ឱ្យដោយចិត្តមិនបរិសុទ្ធអាចនាំមកនូវស៊យឬគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងរហូតដល់ជីវិតទៀតផង។ ការភ័យខ្លាចចំពោះការត្រូវថ្នាំបំពុលដែលមើលមិនឃើញដោយភ្នែកទទេបានដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាជនខ្មែរគ្រប់ជំនាន់។ ជារឿយៗការប្រកែកមិនព្រមហូបចំណីក្នុងពេលឈ្លោះគ្នាគឺជាវិធីសាស្ត្រការពារខ្លួនដ៏ល្អបំផុតដើម្បីចៀសវាងបញ្ហានៅថ្ងៃក្រោយ។ ការប្រើប្រាស់មន្តអាគមគាថាលើបាយទឹកគឺជាជំនឿផ្លូវងងឹតមួយដែលត្រូវបានគេចាត់ទុកថាជាអំពើបាបកម្មនិងមានគ្រោះថ្នាក់បំផុត។ ជម្លោះក្នុងគ្រួសារឬជាមួយអ្នកជិតខាងអាចក្លាយជាដើមហេតុដែលនាំឱ្យមានការមន្ទិលសង្ស័យលើចិត្តគំនិតរបស់មនុស្សម្នាក់ៗ។ យោងតាមសម្តីចាស់ទុំបានឱ្យដឹងថាការហូបអាហារដែលគេឱ្យទាំងចិត្តបង្ខំអាចធ្វើឱ្យយើងបាត់បង់សិរីសួស្តីក្នុងខ្លួន។ ភាពមិនទុកចិត្តគ្នាបានបង្កើតជាជញ្ជាំងរាំងខ្ទប់រាល់ការផ្តល់ឱ្យទោះបីជាអាហារនោះមើលទៅហាក់បីដូចជាគ្មានបញ្ហាក៏ដោយ។ ការចងគំនុំព្យាបាទគឺជាថាមពលអាក្រក់ដែលនាំមកនូវសេចក្តីក្តៅក្រហាយដល់ផ្លូវចិត្ត និង អាចធ្វើឱ្យអាហារដែលយើងបរិភោគ អាចមានគ្រោះថ្នាក់ដល់យើង។ ពេលខ្លះការឱ្យអាហារក្នុងពេលមានជម្លោះគឺគ្រាន់តែជាល្បិចកលដើម្បីបំបាក់ស្មារតីឬធ្វើបាបម្ខាងទៀតដោយស្ងាត់ៗប៉ុណ្ណោះ។ ការចេះការពារខ្លួនពីចំណីអាហារដែលមានប្រភពមិនច្បាស់លាស់ក្នុងពេលមិនចុះសម្រុងគ្នាគឺជាចំណេះដឹងដែលផ្ទេរពីម្នាក់ទៅម្នាក់។ ការយល់ឃើញថាពាក្យសម្ដីអាក្រក់អាចក្លាយជាបណ្តាសាជាប់ក្នុងបាយសម្លគឺជាអ្វីដែលធ្វើឱ្យគេខ្លាចរអាមិនហ៊ានប៉ះពាល់។ តាមពិតទៅការមិនហូបរបស់ដែលគេឱ្យក្នុងពេលខឹងគឺជាការបង្ហាញពីភាពរឹងមាំនៃជំហរផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ភាពភ័យខ្លាចចំពោះគ្រោះថ្នាក់ដែលកើតចេញពីការដាក់ថ្នាំបំពុលតាមផ្លូវងងឹតតែងតែមានឥទ្ធិពលខ្លាំងលើសេចក្តីសម្រេចចិត្ត។ ការរក្សាខ្លួនឱ្យឆ្ងាយពីរបស់ដែលមិនគួរទុកចិត្តគឺជាកិច្ចការចាំបាច់បំផុតដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួនក្នុងសង្គម។ ការជឿជាក់លើវិញ្ញាណនិងអំពើងងឹតបានធ្វើឱ្យមនុស្សម្នាក់ៗកាន់តែមានការប្រុងប្រយ័ត្នចំពោះរាល់ការអោយពីអ្នកដទៃ។ ចិត្តមនុស្សពិបាកស្មានជាងជម្រៅសមុទ្រទៅទៀត ជាពិសេសក្នុងពេលដែលមានជម្លោះកើតឡើងរវាងគូភាគីទាំងសងខាង។ ការទុកចិត្តលើញាណរបស់ខ្លួនឯងក្នុងការបដិសេធម្ហូបអាហារគឺជាការប្រុងប្រយ័ត្នខ្ពស់បំផុតដែលជួយសង្គ្រោះជីវិត។ សីលធម៌នៃការរស់នៅបានបង្រៀនឱ្យយើងចេះសង្កេតមើលទង្វើ និងទឹកមុខរបស់អ្នកដទៃមុននឹងទទួលយកអ្វីមួយ។ ជំនឿលើការដាក់ស្នេហ៍ឬការធ្វើអំពើតាមរយៈការស៊ីផឹកគឺជាប្រធានបទដែលគេជជែកគ្នាយ៉ាងច្រើនក្នុងសង្គមខ្មែរ។ ជួនកាលការមិនព្រមទទួលអាហារពីអ្នកដែលមានជម្លោះជាមួយ គឺជាការរក្សាកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន។ សុខភាពគឺជាទ្រព្យសម្បត្តិមហាសាលដែលយើងមិនអាចយកទៅប្រថុយប្រថានជាមួយអាហារមួយពេល ដែលសង្ស័យថាមានជាតិពុល។ ការបង្កប់នូវជាតិពុលឬមន្តអាគមក្នុងទឹកផឹកគឺជាវិធីដែលគេធ្លាប់ឮតៗគ្នាថាអាចធ្វើឱ្យមនុស្សឆ្កួត ឬស្លាប់បាន។ សេចក្តីព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនតែងតែលេចឡើងជានិច្ចនៅពេលដែលបរិយាកាសជុំវិញខ្លួនពោរពេញដោយភាពតានតឹង។ ការចេះវិនិច្ឆ័យលើកាលៈទេសៈនិងមនុស្សជុំវិញខ្លួនគឺជាការការពារដ៏រឹងមាំបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ រាល់ការប្រុងប្រយ័ត្នទាំងឡាយមិនមែនជារឿងឥតប្រយោជន៍ឡើយព្រោះវាអាចជួយឱ្យយើងចៀសផុតពីគ្រោះមហន្តរាយ។ ចិត្តដែលច្រឡោតខឹងងាយនឹងធ្វើរឿងដែលមិនគួរធ្វើដូចជាការលួចដាក់របស់មិនល្អចូលក្នុងអាហារសម្រាប់សងសឹក។ ការរស់នៅក្នុងសង្គមដែលប្រកាន់ភ្ជាប់នូវជំនឿបុរាណតម្រូវឱ្យយើងមានការយល់ដឹងស៊ីជម្រៅពីសុវត្ថិភាពចំណីអាហារ។ ភាពមិនច្បាស់លាស់នៃចេតនារបស់មនុស្សម្នាក់ៗក្នុងពេលឈ្លោះប្រកែកគ្នាគឺជាមូលហេតុដែលនាំឱ្យមានការភ័យខ្លាច។ ការមិនទទួលយករបស់ដែលគេឱ្យគឺជាសិទ្ធិរបស់យើង ហើយដើម្បីការពារភាពសុខសាន្តនៃរូបកាយនិងដួងព្រលឹងរបស់ខ្លួន។ មេរៀនពីអតីតកាលតែងតែដាស់តឿនយើងឱ្យមានការប្រុងប្រយ័ត្នចំពោះអាហារដែលបានមកពីដៃមនុស្សដែលមានចិត្តអាក្រក់។ ការភ័យខ្លាចចំពោះការត្រូវអំពើអាបធ្មប់មិនមែនជារឿងលេងសើចឡើយសម្រាប់អ្នកដែលធ្លាប់បានឃើញឬធ្លាប់ជួបរឿងផ្ទាល់។ ភាពស្ងប់ស្ងាត់និងការមិនប៉ះពាល់របស់ដែលគេបង្ខំឱ្យយកមកផ្ទះ ឬបរិភោគ គឺជាវិធីសាស្ត្រមួយដើម្បីរក្សាតុល្យភាពផ្លូវចិត្ត។ ការការពារខ្លួនជាមុនប្រសើរជាងការព្យាបាលតាមក្រោយបន្ទាប់ពីមានរឿងអាក្រក់កើតឡើងចំពោះសុខភាព។ សេចក្តីសង្ស័យគឺជាខែលការពារដ៏រឹងមាំបំផុតដែលជួយឱ្យយើងមិនធ្លាក់ក្នុងអន្ទាក់នៃភាពព្យាបាទរបស់អ្នកដទៃ។ រឿងរ៉ាវនៃការដាក់ថ្នាំក្នុងបាយ សម្ល គឺជាការដាស់តឿនដល់មនុស្សគ្រប់រូបឱ្យមានការស្ទាក់ស្ទើរមុននឹងហូប។ ការសម្រេចចិត្តមិនទទួលយកអាហារក្នុងគ្រានោះគឺជាការយល់ឃើញដ៏ឆ្លាតវៃបំផុតដើម្បីសុវត្ថិភាពយូរអង្វែង។ ការប្រុងប្រយ័ត្នចំពោះអាហារក្នុងពេលមានជម្លោះគឺជាការការពារខ្លួនពីគ្រោះថ្នាក់ដែលមើលមិនឃើញ។ ជំនឿលើការដាក់អំពើតាមរយៈការហូបចុកនៅតែមានឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុងផ្នត់គំនិតខ្មែររហូតមកដល់សព្វថ្ងៃ។ ការរក្សាខ្លួនឱ្យផុតពីការសង្ស័យនិងការភ័យខ្លាចគឺជាគន្លឹះសំខាន់ដើម្បីរស់នៅក្នុងភាពសុខសាន្តនិងសុវត្ថិភាព។ ការយល់ដឹងពីគ្រោះថ្នាក់នៃចិត្តមនុស្សក្នុងពេលខឹងជួយឱ្យយើងចេះចៀសវាងរាល់បញ្ហាដែលអាចកើតមានឡើង។ ការយល់ឃើញអំពីគ្រោះថ្នាក់នៃជាតិពុលដែលលាក់កំបាំងក្នុងអាហារគឺជាការប្រុងប្រយ័ត្នដែលមិនអាចខ្វះបានក្នុងសង្គម។ ភាពមិនចុះសម្រុងគ្នារវាងមនុស្សជិតដិតអាចប្រែក្លាយជាការស្អប់ខ្ពើមដែលឈានទៅដល់ការប្រើប្រាស់វិធីងងឹត។ ការចេះសង្កេតមើលកាយវិការមិនប្រក្រតីរបស់អ្នកដែលហុចចំណីឱ្យគឺជាចំណេះដឹងការពារខ្លួនដ៏សំខាន់មួយ។ ចិត្តដែលពោរពេញដោយការច្រណែននិងកំហឹងងាយនឹងជម្រុញឱ្យបុគ្គលម្នាក់ៗធ្វើរឿងដែលប៉ះពាល់ដល់អាយុជីវិត។ ការបដិសេធមិនទទួលទានទឹកឬអាហារពីដៃអ្នកដទៃក្នុងពេលមានទំនាស់គឺជាការកាត់បន្ថយហានិភ័យយ៉ាងខ្ពស់។ ទម្លាប់នៃដាក់អំពើលើចំណីអាហារ ដើម្បីធ្វើបាបអ្នកដទៃគឺជាជំនឿដែលធ្វើឱ្យមនុស្សម្នាក់ៗមានការខ្លាចរអា។ ការរក្សាសុខភាពនិងសុវត្ថិភាពផ្ទាល់ខ្លួនត្រូវតែដើរទន្ទឹមគ្នាជាមួយការមានស្មារតីរឹងមាំនិងមិនមានភាពប្រហែស។ មន្ទិលសង្ស័យចំពោះរបស់ដែលបានមកដោយងាយក្នុងគ្រាមានអាសន្ន គឺជាខែលការពារដ៏រឹងមាំសម្រាប់ខ្លួនឯង។ រាល់ការហុចឱ្យដោយទឹកមុខមិនរីករាយតែងតែបង្កប់នូវអាថ៌កំបាំងដែលយើងមិនអាចមើលដឹងដោយភ្នែកទទេ។ ការមិនចង់មានរឿងរ៉ាវស្មុគស្មាញជាមួយគ្រូអាបធ្មប់ធ្វើឱ្យមនុស្សជាច្រើនសម្រេចចិត្តរស់នៅក្នុងភាពប្រុងប្រយ័ត្ន។ ភាពភ័យខ្លាចចំពោះការត្រូវថ្នាំសណ្ដំ ឬថ្នាំបំពុលបានក្លាយជាមេរៀនជីវិតដែលចាស់ទុំតែងតែដាស់តឿនកូនចៅ។ ការចេះការពារព្រលឹងនិងរូបកាយពីការយាយីនៃមន្តអាគមខ្មៅគឺជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗក្នុងគ្រួសារ។ ពេលខ្លះការមិនទទួលយកសំណូកជាអាហារគឺជាវិធីបង្ហាញពីភាពស្អាតស្អំនិងការមិនចង់ជំពាក់គុណនរណាម្នាក់។ ការជឿជាក់លើវិទ្យាសាស្ត្រនិងជំនឿបុរាណត្រូវតែប្រើប្រាស់ឱ្យមានតុល្យភាពដើម្បីយល់ដឹងពីចេតនារបស់មនុស្ស។ រឿងរ៉ាវដែលធ្លាប់កើតមានឡើងពីការដាក់ថ្នាំក្នុងបាយទឹកគឺជាសក្ខីភាពដែលធ្វើឱ្យការសង្ស័យនៅតែបន្តមាន។ ការរស់នៅដោយមានសតិសម្បជញ្ញៈជួយឱ្យយើងអាចគេចផុតពីឧបាយកលអាក្រក់ដែលកើតចេញពីការសងសឹក។ ការរក្សាចម្ងាយសុវត្ថិភាពពីអ្នកដែលមានបំណងមិនល្អគឺជាវិធីសាស្ត្រដ៏ឆ្លាតវៃដើម្បីរក្សាសេចក្តីសុខក្នុងចិត្ត។ ជំនឿលើការដាក់ស្នេហ៍ ឬការធ្វើឱ្យវង្វេងស្មារតីតាមរយៈការហូបចុកនៅតែជាប្រធានបទដ៏ក្តៅគគុក។ ភាពស្មោះត្រង់និងការទុកចិត្តគ្នាគឺជាគ្រឹះនៃសង្គមតែបើងាកមកមើលក្នុងគ្រាមានជម្លោះវិញគឺមានតែការភ័យខ្លាច។ ការចេះនិយាយពាក្យបដិសេធដោយសុជីវធម៌ចំពោះអាហារដែលគួរឱ្យសង្ស័យគឺជាសមត្ថភាពទំនាក់ទំនងដ៏ចាំបាច់។ ការយល់ដឹងអំពីផលវិបាកនៃការហូបរបស់ដែលមានមន្តអាគមធ្វើឱ្យយើងកាន់តែមានការផ្ដោតលើការប្រុងប្រយ័ត្ន។ ចិត្តមនុស្សផ្លាស់ប្តូរលឿនដូចខ្យល់បក់ ដែលធ្វើឱ្យយើងមិនអាចទុកចិត្តលើការផ្ដល់ឱ្យក្នុងពេលមានកំហឹងបានឡើយ។ ការការពារខ្លួនគឺជាសភាវគតិធម្មជាតិរបស់មនុស្សគ្រប់រូបនៅពេលដែលអារម្មណ៍ប្រាប់ថាមានអ្វីមួយមិនធម្មតា។ ការប្រកាន់ខ្ជាប់នូវគោលការណ៍មិនហូបផ្ដេសផ្ដាសជួយឱ្យជីវិតរស់នៅមានភាពសុខសាន្តនិងចៀសផុតពីគ្រោះភ័យ។ ជាតិពុលដែលចេញពីចិត្តអាក្រក់គឺមានឥទ្ធិពលខ្លាំងជាងជាតិពុលដែលកើតចេញពីសារធាតុគីមីទាំងឡាយ។ ការយល់ឃើញថាការហូបអាហារអ្នកដទៃក្នុងពេលឈ្លោះគ្នាអាចនាំគ្រោះដល់ខ្លួនគឺជាការរក្សាសុវត្ថិភាពដ៏រឹងមាំ។ ការចេះសង្កេតមើលកាលៈទេសៈជុំវិញខ្លួនគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារពីការយាយីនៃផ្លូវងងឹត។ ភាពភ័យខ្លាចចំពោះការបាត់បង់ស្មារតីដោយសារអំពើអាបធ្មប់គឺជាមូលហេតុចម្បងនៃការមិនហ៊ានហូបរបស់គេ។ ការរស់នៅក្នុងសន្តិភាពផ្លូវចិត្តគឺផ្ដើមចេញពីការមិនយកខ្លួនទៅប្រថុយប្រថានជាមួយអ្វីដែលមិនច្បាស់លាស់។ រាល់ការសម្រេចចិត្តក្នុងជីវិតគួរតែផ្អែកលើការត្រិះរិះពិចារណាឱ្យបានស៊ីជម្រៅបំផុតដើម្បីចៀសវាងការសោកស្តាយ។ ការមិនប៉ះពាល់របស់ស៊ីផឹកដែលបានមកពីមនុស្សមានគំនុំគឺជាការបង្ហាញពីការស្រឡាញ់ខ្លួនឯងយ៉ាងពិតប្រាកដ។ ភាពជឿជាក់លើខ្លួនឯងនិងការការពារខ្លួនពីមជ្ឈដ្ឋានខាងក្រៅគឺជាកត្តាសំខាន់សម្រាប់សុខុមាលភាពយូរអង្វែង។ ការចេះវិនិច្ឆ័យចេតនារបស់អ្នកដទៃគឺជាជំនាញមួយដែលជួយឱ្យយើងរស់នៅដោយសុវត្ថិភាពក្នុងសង្គមបច្ចុប្បន្ន។ សេចក្តីសុខដែលកើតចេញពីការមិនមានមន្ទិលសង្ស័យគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្ស។ ការយល់ដឹងពីតម្លៃនៃជីវិតធ្វើឱ្យយើងកាន់តែមានភាពហ្មត់ចត់ចំពោះរាល់ការទទួលទានដែលចេញពីអ្នកដទៃ។ រាល់សកម្មភាពការពារខ្លួនទាំងអស់គឺជាការបង្ហាញពីការទទួលខុសត្រូវចំពោះសុខភាពនិងអនាគតរបស់បុគ្គល។ ការរក្សាទំនៀមទម្លាប់នៃការប្រុងប្រយ័ត្ននេះគឺជាការគោរពដល់ដំបូន្មានចាស់ទុំដែលបានបន្សល់ទុកមក។